បច្ចុប្បន្ននេះឥទ្ធិពលនៃអាហាររហ័សបាននឹងកំពុងតែរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងសង្គមខ្មែរយើងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ មនុស្សសម័យថ្មីតែងតែជ្រើសរើសយកអាហាររហ័សមកបរិភោគជំនួសឲ្យការចំអិនអាហារញ៉ាំនៅផ្ទះដោយសារតែភាពមមាញឹក នឹងការងារខ្លាំងពេក។ ទម្លាប់នៃការរស់នៅរបស់ប្រជាជនកម្ពុជាបានប្រែប្រួលពីការជួបជុំគ្នាធ្វើម្ហូបបែបប្រពៃណីមកជាការបញ្ជាទិញអាហារតាមហាងលឿនៗវិញ។ ភាពប្រញាប់ប្រញាល់ក្នុងជីវិតប្រចាំថ្ងៃបានជម្រុញឲ្យយុវជនខ្មែរភាគច្រើនយល់ថាអាហាររហ័សគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេជានិច្ច។ ការផ្លាស់ប្តូរឥរិយាបថនៃការហូបចុកនេះបានធ្វើឲ្យផ្ទះបាយក្នុងគ្រួសារមួយចំនួនលែងសូវមានសកម្មភាពមមាញឹកដូចកាល ពីសម័យមុនទៀតហើយ។ តម្រូវការពេលវេលាដ៏ខ្លីក្នុងការរង់ចាំអាហារបានក្លាយជាកត្តាសំខាន់បំផុតដែលធ្វើឲ្យអាហារប្រភេទនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ យើងសង្កេតឃើញថាការហូបចុកលក្ខណៈបែបទំនើបនេះកំពុងតែចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់យុវវ័យដែលរស់នៅតាមបណ្តាទីក្រុង។ សកម្មភាពមមាញឹកពីព្រលឹមទល់ព្រលប់ធ្វើឲ្យបុគ្គលិកក្រុមហ៊ុនភាគច្រើនសម្រេចចិត្តផ្ញើក្រពះលើអាហារដែលងាយស្រួលរកទិញបំផុតតាមផ្លូវ។ ការជ្រើសរើសអាហារដែលចម្អិនរួចជាស្រេចជួយសន្សំសំចៃពេលវេលាបានច្រើនសម្រាប់អ្នកដែលត្រូវធ្វើការងារថែមម៉ោងឬរៀនសូត្រច្រើនពេក។ ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់របបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជះឥទ្ធិពលដល់របៀបដែលយើងគ្រប់គ្រងពេលវេលាទៀតផង។ របៀបរស់នៅដែលពឹងផ្អែកលើភាពងាយស្រួលហួសហេតុអាចនឹងនាំមកនូវគុណវិបត្តិដែលយើងមិនបានរំពឺងទុកជាមុននៅក្នុងពេលអនាគត។ ការបរិភោគអាហារដែលមានជាតិខ្លាញ់ និងសូដ្យូមខ្ពស់ជាប្រចាំអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដល់រាងកាយរបស់អ្នកប្រើប្រាស់។ អ្នកវិទ្យាសាស្ត្របានរកឃើញថាការញ៉ាំអាហាររហ័សច្រើនហួសកំណត់ គឺជាមូលហេតុចម្បងមួយដែលនាំឲ្យកើតមាននូវជំងឺលើសឈាមយ៉ាងឆាប់រហ័ស។ សារធាតុខ្លាញ់ដែលមាននៅក្នុងអាហារបំពងអាចធ្វើឲ្យសរសៃឈាមបេះដូងងាយនឹងស្ទះ និងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេល។ សុខភាពរាងកាយរបស់មនុស្សម្នាក់ៗនឹងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗប្រសិនបើពួកគេនៅតែបន្តទម្លាប់បរិភោគអាហារដែលគ្មាន ជីវជាតិគ្រប់គ្រាន់។ បញ្ហាធាត់លើសទម្ងន់បានក្លាយជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជាដែលនិយមចូលចិត្តញ៉ាំអាហាររហ័សជាអាហារចម្បង ប្រចាំថ្ងៃរបស់គេ។ សារធាតុរក្សាទុក និងជាតិប្រៃដែលមាននៅក្នុងអាហារទាំងនោះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្រងនោមដែលជាអ្នកចម្រោះជាតិពុលក្នុងខ្លួន។ ការងាកមកយកចិត្តទុកដាក់លើតុល្យភាពនៃរបបអាហារគឺជាវិធីសាស្ត្រតែមួយគត់ ដើម្បីការពាររាងកាយពីជំងឺមិនឆ្លងដែលកាចសាហាវទាំងឡាយ។ ការហូបចុកដែលខ្វះការត្រួតពិនិត្យលើកម្រិតកាឡូរីអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងងាយរងការវាយប្រហារពីមេរោគផ្សេងៗ។ អាហាររហ័សភាគច្រើនត្រូវបានគេដឹងថាមានផ្ទុកនូវសារធាតុដែលមិនល្អចំពោះសុខភាពរយៈពេលវែងប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន។ ជម្រើសនៃការហូបចុកនៅថ្ងៃនេះ គឺជាអ្នកកំណត់នូវស្ថានភាពសុខភាពរបស់អ្នកនៅក្នុងរយៈពេលដប់ឬម្ភៃឆ្នាំខាងមុខទៀតយ៉ាងពិតប្រាកដ។ កម្រិតជាតិស្ករដ៏ខ្ពស់ដែលមាននៅក្នុងភេសជ្ជៈផ្អែម និងនំបុ័ង គឺជាកត្តាជម្រុញដ៏ចម្បងដែលនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ការកើនឡើងនៃកម្រិតអាំងស៊ុយលីនក្នុងឈាមដោយសារការញ៉ាំជាតិស្ករច្រើនពេកអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតីឡើយ។ យុវវ័យសម័យថ្មីគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលទានអាហារដែលមានកាបូអ៊ីដ្រាតចម្រាញ់ក្នុងបរិមាណច្រើនលើសពីតម្រូវការ។ ជំងឺទឹកនោមផ្អែមមិនមែនកើតឡើងចំពោះតែមនុស្សចាស់នោះទេ ប៉ុន្តែវាក៏កំពុងតែគំរាមកំហែងដល់កុមារដែលចូលចិត្តញ៉ាំអាហារផ្អែមខ្លាំង។ ការគ្រប់គ្រងបរិមាណស្ករក្នុងរបបអាហារប្រចាំថ្ងៃ គឺជាសកម្មភាពដ៏សំខាន់ ដើម្បីជៀសវាងពីផលវិបាកនៃការកើនឡើងជាតិស្ករក្នុងសរសៃឈាម។ អាហាររហ័សដែលសម្បូរទៅដោយម្សៅ និងស្ករធ្វើឲ្យរាងកាយពិបាកក្នុងការបំប្លែងថាមពល និងបង្កជាបញ្ហាដល់ការគ្រប់គ្រងទម្ងន់ខ្លួនឯង។ អ្នកជំនាញផ្នែកសុខភាពតែងតែណែនាំឲ្យកាត់បន្ថយការញ៉ាំអាហារដែលមានរសជាតិផ្អែមខ្លាំង ដើម្បីរក្សាលំនឹងសុខភាពឲ្យបានល្អប្រសើរជានិច្ច។ ការយល់ដឹងអំពីផលប៉ះពាល់នៃជាតិស្ករ គឺជាជំហានដំបូងក្នុងការកសាងនូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ ការបណ្តោយឲ្យខ្លួនឯងញៀននឹងរសជាតិផ្អែមរបស់អាហាររហ័សអាចនឹងក្លាយជាវិប្បដិសារីដ៏ធំធេងនៅពេលដែលសុខភាពចាប់ផ្តើមមានបញ្ហា។ យើងត្រូវរួមគ្នាលើកកម្ពស់ការហូបចុកអាហារដែលមានតុល្យភាពជាតិស្ករទាប ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែមក្នុងសង្គម។ យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មអាហាររហ័សដែលប្រើប្រាស់រូបភាពតុក្កតាបានទាក់ទាញចិត្តកុមារតូចៗឲ្យចង់សាកល្បងហូបចុកតាមគ្នា។ ការថែមជូនប្រដាប់ក្មេងលេងនៅក្នុងឈុតអាហារ គឺជាល្បិចទីផ្សារមួយដែលធ្វើឲ្យក្មេងៗទទូចសុំឪពុកម្តាយមកហាងអាហាររហ័សកាន់តែញឹកញាប់។ កុមារដែលស៊ាំនឹងការហូបអាហារដែលមានរសជាតិខ្លាំងតាំងពីតូចនឹងពិបាកក្នុងការទទួលយកអាហារដែលមានជីវជាតិដូចជាបន្លែនិងផ្លែឈើ។ ឪពុកម្តាយគ្រប់រូបគួរតែដើរតួជាគំរូដ៏ល្អក្នុងការជ្រើសរើសអាហារដែលមានសុខភាពល្អ ដើម្បីឲ្យកូនៗអនុវត្តតាមដោយក្តីរីករាយបំផុត។ ការបណ្តុះទម្លាប់ហូបចុកមិនល្អដល់កុមារអាចនឹងជះឥទ្ធិពលអាក្រក់ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតីរបស់ពួកគេនៅក្នុងពេលធំឡើង។ សាលារៀន និងអាណាព្យាបាលត្រូវតែសហការគ្នា ដើម្បីទប់ស្កាត់ការហក់ឡើងនៃចំនួនកុមារដែលមានបញ្ហាធាត់លើសទម្ងន់ដោយសារអាហាររហ័ស។ ការផ្តល់រង្វាន់ដល់កូនៗដោយការនាំទៅញ៉ាំអាហាររហ័សអាចធ្វើឲ្យពួកគេយល់ច្រឡំថាអាហារទាំងនោះគឺជាអ្វីដែលល្អបំផុតសម្រាប់ជីវិត។ យើងត្រូវបង្រៀនក្មេងៗឲ្យស្គាល់ពីតម្លៃនៃអាហារធម្មជាតិ និងផលវិបាកដែលទទួលបានពីការហូបអាហារដែលមានជាតិគីមី និងខ្លាញ់ច្រើនពេក។ ការលូតលាស់ផ្នែករាងកាយរបស់យុវវ័យត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលមិនអាចរកបាននៅក្នុងអាហាររហ័សដែលចម្អិន ដោយគ្មានគុណភាព។ អនាគតរបស់ក្មេងៗអាស្រ័យលើការយកចិត្តទុកដាក់របស់ពួកយើងចំពោះអ្វីដែលពួកគេដាក់ចូលទៅក្នុងមាត់របស់ពួកគេជារៀងរាល់ថ្ងៃនេះឯង។ វត្តមាននៃម៉ាកយីហោអាហាររហ័សល្បីៗមកពីបរទេសបានធ្វើឲ្យយុវជនខ្មែរមួយចំនួនចាប់ផ្តើមបំភ្លេចរសជាតិអាហារបែបប្រពៃណីរបស់ខ្លួនឯង។ ការនិយមចូលចិត្តតាមបែបអឺរ៉ុប ឬអាមេរិកក្នុងរបបអាហារបានធ្វើឲ្យតម្រូវការម្ហូបខ្មែរតាមចិញ្ចើមថ្នល់ហាក់បីដូចជាមានការថយចុះជាងមុន។ យើងគួរតែមានមោទនភាពចំពោះអាហារក្នុងស្រុកដែលសម្បូរទៅដោយគ្រឿងទេសធម្មជាតិ និងមានអត្ថប្រយោជន៍ចំពោះសុខភាពលើសពីអាហាររហ័ស។ ការហូរចូលនៃវប្បធម៌បរទេសតាមរយៈចំណីអាហារ គឺជាបញ្ហាប្រឈមមួយដែលយើងត្រូវតែរួមគ្នាថែរក្សាអត្តសញ្ញាណជាតិឲ្យបានគង់វង្សជានិច្ច។ ហាងអាហាររហ័សអន្តរជាតិបានបង្កើតនូវបរិយាកាសថ្មីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្លួនគេទាន់សម័យនៅពេលដែលបាន ចូលទៅប្រើប្រាស់។ ការផ្លាស់ប្តូររសជាតិពីសម្លម្ជូរគ្រឿង ឬប្រហុកមកជាប៊ឺហ្គ័រ និងភ្លៅមាន់បំពង គឺជាសញ្ញានៃការវិវត្តផ្នែកវប្បធម៌ដែលគួរឲ្យកត់សម្គាល់បំផុត។ យើងត្រូវជំរុញឲ្យមានការច្នៃប្រឌិតអាហារខ្មែរឲ្យកាន់តែមានភាពទាក់ទាញនិងងាយស្រួល ដើម្បីប្រកួតប្រជែងជាមួយខ្សែសង្វាក់អាហារបរទេស។ ការបាត់បង់ចំណាប់អារម្មណ៍លើម្ហូបដែលជាកេរ្តិ៍តំណែលដូនតាអាចនឹងធ្វើឲ្យក្មេងជំនាន់ក្រោយលែងស្គាល់រសជាតិពិតនៃម្ហូបខ្មែរយើងហើយ។ អាហាររហ័សអាចផ្តល់ភាពងាយស្រួល ប៉ុន្តែវាមិនអាចជំនួសនូវក្តីស្រលាញ់ និងស្នាដៃដែលបង្កប់នៅក្នុងម្ហូបអាហារដែលម្តាយយើងធ្វើនោះទេ។ ការរក្សាតុល្យភាពរវាងការទទួលយករបស់ថ្មី និងការអភិរក្សរបស់ចាស់ គឺជាគន្លឹះដើម្បីរស់នៅក្នុងសម័យសកលភាវូបនីយកម្មនេះដោយជោគជ័យ។ ឧស្សាហកម្មអាហាររហ័សបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារដល់និស្សិត និងប្រជាជនខ្មែរដែលកំពុងត្រូវការចំណូលបន្ថែម។ ការរីកលូតលាស់នៃអាជីវកម្មប្រភេទនេះបានរួមចំណែកដល់ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប និងជម្រុញចរន្តសេដ្ឋកិច្ចឲ្យកាន់តែសកម្ម។ ទោះបីជាវាបង្កើតការងារច្រើនក៏ដោយ ប៉ុន្តែវាក៏បានបង្កើតជាសម្ពាធប្រកួតប្រជែងយ៉ាងខ្លាំងដល់អ្នកលក់ដូរខ្នាតតូចតាមសហគមន៍ផងដែរ។ ការវិនិយោគពីក្រុមហ៊ុនធំៗក្នុងវិស័យអាហារបានធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារ និងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងប្រទេស។ យើងត្រូវមានយន្តការគាំទ្រដល់អាជីវករខ្មែរដែលលក់អាហារសុខភាពឲ្យមានលទ្ធភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលមានដើមទុនច្រើន។ ការចំណាយលុយលើអាហាររហ័សច្រើនពេកក៏អាចប៉ះពាល់ដល់ការសន្សំសំចៃថវិកាគ្រួសារសម្រាប់តម្រូវការចាំបាច់ផ្សេងៗទៀតក្នុងជីវិត។ សេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើប្រាស់អាហារនាំចូល ឬម៉ាកយីហោពីបរទេសអាចនឹងធ្វើឲ្យលំហូរទឹកប្រាក់ចេញទៅក្រៅប្រទេសមានកម្រិតខ្ពស់។ ការជួយគាំទ្រផលិតផលក្នុងស្រុក និងអាហារដែលផលិតដោយកសិករខ្មែរ គឺជាការជួយពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនយើងដោយផ្ទាល់។ អាជីវកម្មអាហាររហ័សបាននាំមកនូវបច្ចេកវិទ្យាគ្រប់គ្រងថ្មីៗដែលអាជីវករក្នុងស្រុកអាចរៀនសូត្រតាម ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ។ ការប្រកួតប្រជែងដោយយុត្តិធម៌រវាងអាហារទំនើប និងអាហារប្រពៃណីនឹងនាំមកនូវជម្រើសកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ កាកសំណល់ដែលកើតចេញពីការវេចខ្ចប់អាហាររហ័សដូចជាប្រអប់ជ័រនិងថង់ផ្លាស្ទិចកំពុងតែបំពុលបរិស្ថានក្នុងទីក្រុងយ៉ាងខ្លាំង។ ការប្រើប្រាស់សម្ភារៈដែលប្រើបានតែម្តងហើយបោះចោលបានបង្កើតជាគំនរសំរាមដ៏ធំដែលពិបាកក្នុងការកែច្នៃឬកម្ទេចចោលក្នុងដី។ យើងគ្រប់គ្នាត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចនៅពេលដែលយើងបញ្ជាទិញអាហាររហ័សមកញ៉ាំ។ ក្រុមហ៊ុនអាហារគួរតែងាកមកប្រើប្រាស់ការវេចខ្ចប់ដែលងាយរលាយ ឬអាចប្រើឡើងវិញបាន ដើម្បីជួយសង្គ្រោះភពផែនដីរបស់យើងទាំងអស់គ្នា។ ការបំពុលបរិស្ថានដោយសារកាកសំណល់អាហារមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់សុខភាពសាធារណៈ។ យុទ្ធនាការកាត់បន្ថយសំរាមផ្លាស្ទិចគួរតែត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងហាងអាហាររហ័សគ្រប់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ការយល់ដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុគួរតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងទម្លាប់នៃការប្រើប្រាស់អាហារប្រចាំថ្ងៃរបស់យើង។ យើងត្រូវរួមគ្នាបង្កើតទម្លាប់យកប្រអប់អាហារផ្ទាល់ខ្លួនទៅដាក់នៅពេលទិញអាហារ ដើម្បីកាត់បន្ថយការបង្កើតសំរាមដែលមិនចាំបាច់ឡើយ។ ការថែរក្សាបរិស្ថានស្អាតផ្តើមចេញពីសកម្មភាពតូចតាចនៃការចោលសម្រាមឲ្យបានត្រឹមត្រូវក្រោយពេលដែលយើងបរិភោគអាហាររួចរាល់។ ពិភពលោកនឹងកាន់តែមានភាពស្រស់បំព្រងប្រសិនបើយើងម្នាក់ៗចេះគិតគូរពីផលប៉ះពាល់នៃកាកសំណល់ដែលយើងបានបង្កើតឡើងជារៀងរាល់ថ្ងៃ។ ការរីកចម្រើននៃបច្ចេកវិទ្យាបានធ្វើឲ្យការកុម្ម៉ង់អាហាររហ័សតាមកម្មវិធីទូរស័ព្ទដៃកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សបំផុត។ សេវាកម្មដឹកជញ្ជូនអាហារដល់ទីកន្លែងបានជម្រុញឲ្យមនុស្សកាន់តែមានភាពខ្ជិលក្នុងការចេញទៅរកទិញអាហារដោយផ្ទាល់នៅខាងក្រៅផ្ទះ។ យើងអាចទទួលបានអាហារដែលយើងចង់ញ៉ាំនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងគ្រាន់តែប្រើប្រាស់ការចុចលើអេក្រង់ទូរស័ព្ទតែប៉ុន្មានដងប៉ុណ្ណោះ។ ភាពងាយស្រួលនៃបច្ចេកវិទ្យាដឹកជញ្ជូនជួនកាលធ្វើឲ្យយើងហូបអាហារច្រើនលើសកម្រិតដោយសារតែការមើលឃើញរូបភាពអាហារ ដែលគួរឲ្យចង់ញ៉ាំ។ អ្នកដឹកជញ្ជូនអាហារបានក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់អាហាររហ័សដែលជួយឲ្យសេវាកម្មនេះកាន់តែមានភាពរលូនជានិច្ច។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាហារបានផ្លាស់ប្តូររបៀបដែលអាជីវកម្មមានទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេកាន់តែជិតស្និទ្ធ។ ទោះជាយ៉ាងណាក៏ដោយការផ្ញើជីវិតលើការដឹកជញ្ជូនអាហារទាំងស្រុងអាចធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការធ្វើចលនារាងកាយដើម្បីសុខភាព។ យើងគួរតែប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ និងមានតុល្យភាពដើម្បីកុំឲ្យវាប៉ះពាល់ដល់សុខុមាលភាពទូទៅនៃជីវិតប្រចាំថ្ងៃរបស់យើង។ កម្មវិធីដឹកជញ្ជូនអាហារបានជួយសម្រួលដល់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើម្ហូបឬចេញទៅញ៉ាំនៅខាងក្រៅដោយខ្លួនឯងបាន។ ការវិវត្តនៃសេវាកម្មនេះនឹងនៅតែបន្តរីកចម្រើនទៅមុខទៀតជាមួយនឹងការច្នៃប្រឌិតថ្មីៗដែលយើងមិនធ្លាប់បានឃើញពីមុនមកក្នុងសង្គម។ តម្លៃសមរម្យនៃអាហាររហ័សបានទាក់ទាញអតិថិជនដែលមានចំណូលមធ្យម និងទាបឲ្យជ្រើសរើសវាធ្វើជាអាហារប្រចាំថ្ងៃយ៉ាងច្រើនកុះករ។ ការស្វែងរកទិញអាហារដែលមានគុណភាពខ្ពស់ និងមានតម្លៃថោកគឺជារឿងដែលពិបាកនៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានការប្រែប្រួល។ អាហាររហ័សច្រើនតែមានលក់នៅគ្រប់ទីកន្លែងដែលធ្វើឲ្យយើងងាយស្រួលក្នុងការសម្រេចចិត្តទិញនៅពេលដែលយើងមានអារម្មណ៍ថា ឃ្លានខ្លាំង។ ការជ្រើសរើសអាហារដោយផ្អែកលើតម្លៃតែមួយមុខអាចនឹងធ្វើឲ្យយើងមើលរំលងនូវគុណតម្លៃនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការជាចាំបាច់។ យើងគួរតែចេះបែងចែកថវិកាឲ្យបានត្រឹមត្រូវ ដើម្បីអាចទិញអាហារដែលមានសុខភាពល្អទោះបីជាវាមានតម្លៃថ្លៃជាងអាហាររហ័សបន្តិចក៏ដោយចុះ។ ភាពងាយស្រួល និងតម្លៃថោកគឺជាអាវុធមុខពីរដែលធ្វើឲ្យយើងងាយនឹងធ្លាក់ចូលទៅក្នុងអន្ទាក់នៃរបបអាហារដែលគ្មានតុល្យភាពគ្រប់គ្រាន់។ ការរៀបចំអាហារដោយខ្លួនឯងនៅផ្ទះតាមពិតទៅអាចជួយសន្សំសំចៃថវិកាបានច្រើនជាងការទិញអាហាររហ័សបរិភោគនៅខាងក្រៅរាល់ថ្ងៃ។ យើងត្រូវយល់ដឹងថាការចំណាយលើសុខភាពនៅពេលក្រោយនឹងមានតម្លៃថ្លៃជាងការចំណាយលើអាហារដែលមានជីវជាតិនៅពេលបច្ចុប្បន្ននេះ។ ការលើកទឹកចិត្តឲ្យមានការលក់អាហារសុខភាពក្នុងតម្លៃសមរម្យ គឺជាកិច្ចការដែលរដ្ឋាភិបាលនិងវិស័យឯកជនគួរតែយកចិត្តទុកដាក់បំផុត។ ជម្រើសអាហារដែលថោក និងរហ័សមិនមែនសុទ្ធតែជាជម្រើសដែលផ្តល់ផលចំណេញដល់ជីវិតរបស់យើងក្នុងរយៈពេលវែងនោះទេសម្រាប់មនុស្សគ្រប់គ្នា។ ការញ៉ាំអាហាររហ័សក្នុងល្បឿនលឿនបានកាត់បន្ថយឱកាសនៃការសន្ទនា និងការចែករំលែកក្តីស្រលាញ់រវាងសមាជិកគ្រួសារនៅពេលបាយ។ វប្បធម៌នៃការអង្គុយញ៉ាំបាយជុំគ្នាដែលជាអត្តសញ្ញាណដ៏ល្អរបស់ខ្មែរកំពុងតែរងការគំរាមកំហែងដោយសារតែទម្លាប់ហូបចុកម្នាក់ឯង។ ការហូបអាហារក្នុងឡាន ឬនៅកន្លែងធ្វើការ ដើម្បីបង្ហើយកិច្ចការធ្វើឲ្យយើងបាត់បង់នូវអារម្មណ៍រីករាយដែលទទួលបានពីការសម្រាកញ៉ាំបាយ។ យើងគួរតែឆ្លៀតពេលយ៉ាងហោចណាស់មួយពេលក្នុងមួយថ្ងៃ ដើម្បីញ៉ាំបាយជុំគ្រួសារ និងសួរនាំពីសុខទុក្ខគ្នាទៅវិញទៅមកឲ្យបានច្រើន។ ភាពកក់ក្តៅក្នុងគ្រួសារអាចត្រូវបានកសាងឡើងតាមរយៈការចំណាយពេលនៅតុបាយជាមួយគ្នា និងការហូបអាហារដែលធ្វើដោយដៃសមាជិកគ្រួសារ។ ការញ៉ាំអាហាររហ័សធ្វើឲ្យយើងផ្តោតតែលើការឆ្អែតពោះតែមួយមុខដោយមិនបានគិតដល់តម្លៃនៃការជួបជុំដែលជាចំណងមិត្តភាពដ៏ស្អិតរមួត។ យើងត្រូវតែរួមគ្នាថែរក្សាប្រពៃណីនៃការហូបបាយជុំគ្នាឲ្យបានគង់វង្សដើម្បីពង្រឹងសេចក្តីស្រលាញ់និងការយល់ចិត្តគ្នាក្នុងផ្ទះនីមួយៗ។ បច្ចេកវិទ្យានិងភាពប្រញាប់ប្រញាល់មិនគួរក្លាយជាឧបសគ្គដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់នៅពេលញ៉ាំអាហារនោះឡើយ។ ការផ្តល់តម្លៃលើពេលវេលានៃការហូបបាយជុំគ្នា គឺជាការវិនិយោគលើសុភមង្គលដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូបក្នុងសង្គម។ អាហារដែលឆ្ងាញ់បំផុតមិនមែនជាអាហារដែលថ្លៃបំផុតនោះទេ ប៉ុន្តែវាគឺជាអាហារដែលយើងបានញ៉ាំជាមួយមនុស្សដែលយើងស្រលាញ់បំផុត។ សារធាតុបន្ថែមរសជាតិនៅក្នុងអាហាររហ័សធ្វើឲ្យអណ្តាតរបស់យើងស៊ាំទៅនឹងរសជាតិដែលខ្លាំងពេក និងពិបាកទទួលយករសជាតិធម្មជាតិ។ ការញ៉ាំអាហារដែលមានជាតិប្រៃ និងផ្អែមខ្លាំងជាប្រចាំនឹងធ្វើឲ្យយើងមានអារម្មណ៍ថាបន្លែស្រស់ៗហាក់បីដូចជាគ្មានរសជាតិឆ្ងាញ់ទាល់តែសោះ។ យើងត្រូវបង្ហាត់អណ្តាតរបស់យើងឲ្យស៊ាំនឹងរសជាតិដើមនៃចំណីអាហារធម្មជាតិឡើងវិញ ដើម្បីទទួលបាននូវសុខភាពល្អនិងភាពស្រស់ថ្លា។ ការប្រើប្រាស់ប៊ីចេង ឬសារធាតុបង្កើនរសជាតិហួសកម្រិតនៅក្នុងអាហាររហ័សអាចជះឥទ្ធិពលដល់ប្រព័ន្ធប្រសាទដែលទទួលដឹងរសជាតិរបស់យើង។ ការកាត់បន្ថយការញ៉ាំអាហារដែលមានរសជាតិកែច្នៃនឹងជួយឲ្យយើងអាចរីករាយជាមួយរសជាតិដ៏ពិតប្រាកដនៃអាហារដែលមកពីធម្មជាតិវិញ។ រសជាតិដែលឆ្ងាញ់ប្លែករបស់អាហាររហ័សគ្រាន់តែជាការបំភាន់អារម្មណ៍ដែលធ្វើឲ្យយើងចង់ហូបវាម្តងហើយម្តងទៀតតែប៉ុណ្ណោះសម្រាប់អ្នកប្រើប្រាស់។ យើងគួរតែជ្រើសរើសការប្រើប្រាស់គ្រឿងទេសធម្មជាតិដូចជាខ្ទឹមស និងខ្ញីដើម្បីបង្កើនរសជាតិអាហារជំនួសឲ្យសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ ការយល់ដឹងអំពីរបៀបដែលរសជាតិជះឥទ្ធិពលដល់ខួរក្បាលនឹងជួយឲ្យយើងមានម្ចាស់ការលើការជ្រើសរើសរបបអាហារ ដែលត្រឹមត្រូវសម្រាប់ខ្លួនឯង។ សុខភាពមាត់ធ្មេញ និងការដឹងរសជាតិគឺជាផ្នែកមួយដ៏សំខាន់នៃគុណភាពជីវិតដែលយើងមិនត្រូវបណ្តោយឲ្យរងការខូចខាតដោយសារអាហាររហ័ស។ ការត្រឡប់មកវិញនូវការហូបចុកបែបធម្មជាតិ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកដែលស្រលាញ់និងបារម្ភពីសុខភាពផ្ទាល់ខ្លួនរបស់គេ។ ការសិក្សាបានបង្ហាញថាការហូបអាហារដែលខ្វះសារធាតុចិញ្ចឹមអាចបង្កើនហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍ និងជំងឺបាក់ទឹកចិត្តបាន។ តុល្យភាពនៃសារធាតុគីមីក្នុងខួរក្បាលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រភេទនៃចំណីអាហារដែលយើងបានបរិភោគចូលទៅជារៀងរាល់ថ្ងៃ។ ការមានអារម្មណ៍ស្រស់ស្រាយនិងមានថាមពលពេញមួយថ្ងៃអាស្រ័យទៅលើការទទួលបាននូវវីតាមីននិងរ៉ែខនិកគ្រប់គ្រាន់ពីរបបអាហារសុខភាព។ អាហាររហ័សអាចផ្តល់នូវភាពសប្បាយរីករាយត្រឹមតែមួយរយៈពេលខ្លីប៉ុន្តែវាអាចនាំមកនូវអារម្មណ៍ហ្មងសៅនៅពេលដែលរាងកាយចុះខ្សោយ។ យើងគួរតែយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តដោយការជ្រើសរើសអាហារដែលជួយជម្រុញដល់ការផលិតសារធាតុរីករាយ ក្នុងខួរក្បាលរបស់យើង។ ភាពតានតឹងពីការងារអាចនឹងកើនឡើងទ្វេដង ប្រសិនបើយើងមិនមានរបបអាហារដែលផ្តល់ថាមពលគ្រប់គ្រាន់ដល់រាងកាយ និងស្មារតីរបស់ពួកយើង។ ការគេងមិនលក់ ឬការមានអារម្មណ៍មិនស្ងប់ជួនកាលអាចបណ្តាលមកពីការបរិភោគអាហារដែលមានជាតិកាហ្វេអ៊ីនឬស្ករខ្ពស់ពេកនៅពេលយប់។ យើងត្រូវកសាងនូវទម្លាប់ហូបចុកដែលផ្តល់នូវក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីអាចតស៊ូជាមួយបញ្ហាប្រឈមផ្សេងៗក្នុងជីវិតបាន។ សុខភាពផ្លូវចិត្តល្អចាប់ផ្តើមពីការមានរបបអាហារដែលស្អាត និងមានគុណភាពដែលជួយឲ្យចិត្តគំនិតរបស់យើងមានភាពភ្លឺស្វាងនិងរឹងមាំជានិច្ច។ ការផ្តល់តម្លៃលើការហូបចុក គឺជាការផ្តល់តម្លៃលើខ្លួនឯងដែលនឹងនាំមកនូវភាពជោគជ័យនិងសុភមង្គលក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ការប្រើប្រាស់សារធាតុរក្សាទុកក្នុងអាហាររហ័ស គឺដើម្បីការពារកុំឲ្យអាហារខូចគុណភាពនៅពេលដែលត្រូវដឹកជញ្ជូនទៅកាន់កន្លែងឆ្ងាយៗ។ ទោះបីជាវាជួយរក្សាអាហារបានយូរក៏ដោយប៉ុន្តែសារធាតុគីមីទាំងនោះអាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៃរាងកាយរបស់មនុស្សយើង។ ប្រព័ន្ធរំលាយអាហាររបស់យើងអាចនឹងជួបការលំបាកក្នុងការបំបែកសារធាតុរក្សាទុកដែលមិនមានប្រភពមកពីធម្មជាតិដែលយើងបានញ៉ាំចូលទៅ។ ការយល់ដឹងអំពីស្លាកសញ្ញា និងគ្រឿងផ្សំដែលមាននៅលើវេចខ្ចប់អាហារ គឺជាការចាំបាច់ដើម្បីការពារខ្លួនពីសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ យើងគួរតែជ្រើសរើសអាហារដែលស្រស់ និងថ្មីៗជានិច្ចដើម្បីកាត់បន្ថយការទទួលយកសារធាតុរក្សាទុកដែលលើសកម្រិតចូលទៅក្នុងរាងកាយ។ សុខភាពកោសិកាក្នុងរាងកាយនឹងរឹងមាំ ប្រសិនបើយើងជៀសវាងបាននូវការហូបចុកអាហារដែលមានផ្ទុកសារធាតុគីមីកែច្នៃច្រើនហួសហេតុពេក។ ការរឹតបន្តឹងលើការប្រើប្រាស់សារធាតុបន្ថែមក្នុងចំណីអាហារ គឺជាកិច្ចការដែលស្ថាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពពលរដ្ឋ។ យើងម្នាក់ៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារដែលទុកបានយូរខុសពីធម្មតាព្រោះវាអាចមានបង្កប់នូវគ្រោះថ្នាក់ដែលយើងមិនដឹង។ ការជ្រើសរើសអាហារដែលចម្អិនភ្លាមៗនិងញ៉ាំភ្លាមៗគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបាននូវជីវជាតិពិតប្រាកដពីចំណីអាហារទាំងនោះ។ ការការពារសុខភាពពីផលប៉ះពាល់នៃជាតិគីមីគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗដែលចង់រស់នៅបានយូរអង្វែងនិងមានសុខភាពល្អ។ ហាងអាហាររហ័សមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រដោយការដាក់បញ្ចូលនូវជម្រើសអាហារដែលមានកាឡូរីទាបទៅក្នុងបញ្ជីមុខម្ហូប។ ការកើនឡើងនៃការយល់ដឹងអំពីសុខភាពបានបង្ខំឲ្យក្រុមហ៊ុនធំៗត្រូវតែគិតគូរឡើងវិញអំពីគុណភាពនៃអាហារដែល ពួកគេកំពុងតែលក់ចែកចាយ។ សាឡាត់និងផ្លែឈើស្រស់នៅក្នុងហាងអាហាររហ័សគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយកចិត្តទុកដាក់លើសុខភាពអតិថិជន។ យើងអាចជ្រើសរើសយកអាហារដែលចម្អិនដោយការស្ងោរឬអាំងជំនួសឲ្យការបំពងដើម្បីកាត់បន្ថយបរិមាណខ្លាញ់ដែលមិនចាំបាច់ក្នុងរាងកាយ។ ការលើកទឹកចិត្តឲ្យមានការផ្តល់ព័ត៌មានអំពីកម្រិតកាឡូរីលើមុខម្ហូបនីមួយៗជួយឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការសម្រេចចិត្ត។ ជម្រើសអាហារសុខភាពនៅក្នុងហាងទំនើបៗគឺជាការវិវត្តដ៏សំខាន់មួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សដែលស្រលាញ់សុខភាពរបស់គេ។ ទោះបីជាមានជម្រើសសុខភាពក៏ដោយក៏យើងត្រូវតែមានការត្រួតពិនិត្យនិងតុល្យភាពក្នុងការហូបចុកឲ្យបានត្រឹមត្រូវនិងមានវិន័យជានិច្ច។ ការផ្លាស់ប្តូរនេះបង្ហាញថាអំណាចនៃអ្នកប្រើប្រាស់អាចជម្រុញឲ្យអាជីវកម្មនានាត្រូវតែធ្វើការកែប្រែខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុន។ យើងសង្ឃឹមថាការផ្តល់នូវជម្រើសអាហារដែលមានជីវជាតិខ្ពស់នឹងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មអាហារនៅទូទាំងពិភពលោកយើងនេះ។ ការរួមគ្នាគាំទ្រអាហារដែលផ្តល់ផលចំណេញដល់សុខភាពគឺជាការបោះឆ្នោតមួយដើម្បីកសាងសង្គមដែលមានភាពរឹងមាំនិងមានផលិតភាពខ្ពស់។ ស្តង់ដារនៃរសជាតិអាហាររហ័សបានធ្វើឲ្យយើងរំពឹងទុកថាអាហារដែលយើងញ៉ាំត្រូវតែមានរសជាតិដូចគ្នាគ្រប់កន្លែងដែលយើងបានទៅដល់។ ភាពដូចគ្នានៃរសជាតិនិងសេវាកម្មបានបង្កើតជាភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរដែលមិនចង់ចំណាយពេលសាកល្បងរសជាតិ ប្លែកៗឡើយ។ ទោះជាយ៉ាងណាភាពឯកសណ្ឋាននេះក៏អាចធ្វើឲ្យបាត់បង់នូវភាពសម្បូរបែបនិងភាពច្នៃប្រឌិតនៃរសជាតិអាហារតាមតំបន់នីមួយៗផងដែរ។ ការកំណត់ស្តង់ដារគុណភាពនិងអនាម័យគឺជាចំណុចវិជ្ជមានដែលអាជីវកម្មអាហារក្នុងស្រុកគួរតែយកមកអនុវត្តតាមដើម្បីភាពជឿជាក់។ ល្បឿននៃសេវាកម្មដែលជាផ្នែកមួយនៃស្តង់ដារអាហាររហ័សបានបង្កើតជាទម្លាប់នៃការចង់បានអ្វីៗគ្រប់យ៉ាងឲ្យបានលឿនបំផុតពីមនុស្ស។ យើងគួរតែរៀនសូត្រពីការរៀបចំប្រព័ន្ធការងាររបស់ហាងអាហាររហ័សដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់យើង។ ការរក្សាតុល្យភាពរវាងស្តង់ដារនិងភាពច្នៃប្រឌិតគឺជាគន្លឹះដើម្បីធ្វើឲ្យម្ហូបអាហារនៅតែមានភាពទាក់ទាញនិងមានគុណភាពល្អជានិច្ចកាល។ អតិថិជនសម័យបច្ចុប្បន្នមានការរំពឹងទុកខ្ពស់ចំពោះភាពស្អាតនិងសេវាកម្មដែលរហ័សទាន់ចិត្តដែលជាឥទ្ធិពលពីហាងអាហារទំនើបៗទាំងនេះ។ ការយល់ដឹងអំពីស្តង់ដារចំណីអាហារនឹងជួយឲ្យយើងអាចវាយតម្លៃបានត្រឹមត្រូវនូវអ្វីដែលយើងគួរចំណាយលុយទិញយក មកបរិភោគជារៀងរាល់ថ្ងៃ។